ការសម្រេចចិត្តទៅធ្វើការនៅឆ្ងាយពីផ្ទះ ឬនៅបរទេស គឺជាការលះបង់ដ៏ធំធេងមួយរបស់ឪពុកម្ដាយ។ ដើម្បីស្វែងរកប្រាក់ចំណូលផ្គត់ផ្គង់គ្រួសារ និងផ្ដល់អនាគតល្អប្រសើរដល់កូនៗ។ ទោះជាយ៉ាងណាក៏ដោយ ការបែកគ្នាដោយសារការងារនេះ បានបង្កជាបញ្ហាប្រឈម និងផលលំបាកជាច្រើន។ ជាពិសេស ក្នុងការថែរក្សាទំនាក់ទំនងស្និទ្ធស្នាលរវាងឪពុកម្ដាយ និងកូនៗ។ ផលលំបាកទាំងនេះ អាចប៉ះពាល់ដល់ផ្លូវចិត្តរបស់កុមារ ក៏ដូចជាគុណភាពនៃចំណងគ្រួសារទាំងមូល។ កង្វះខាតពេលវេលា និងឱកាសជួបជុំដោយផ្ទាល់ជាផលលំបាកចម្បងបំផុត។ ការនៅឆ្ងាយគ្នាធ្វើឱ្យឪពុកម្ដាយ និងកូនមិនអាចជួបជុំគ្នាបានញឹកញាប់ឡើយ គឺអាចត្រឹមជួបគ្នាម្ដងម្កាលក្នុងមួយឆ្នាំ ឬច្រើនឆ្នាំម្ដងប៉ុណ្ណោះ។ កុមារត្រូវការភាពកក់ក្ដៅ ការឱបថើប ការលួងលោម និងការលេងជាមួយឪពុកម្ដាយផ្ទាល់។ ការខ្វះខាតទាំងនេះ អាចធ្វើឱ្យកុមារមានអារម្មណ៍ឯកោ នឹកផ្ទះ ឬខ្វះភាពកក់ក្ដៅ។ ឪពុកម្ដាយអាចខកខានចូលរួមព្រឹត្តិការណ៍សំខាន់ៗក្នុងជីវិតកូន ដូចជាថ្ងៃកំណើត ការប្រឡង ការឡើងថ្នាក់ ឬសកម្មភាពសាលាជាដើម។ នេះអាចធ្វើឱ្យកូនមានអារម្មណ៍ថាឪពុកម្ដាយមិនបានយកចិត្តទុកដាក់ ឬមិនមានវត្តមាននៅក្បែរពេលដែលពួកគេត្រូវការ។ សម្រាប់ឪពុកម្ដាយដែលធ្វើការនៅបរទេស ភាពខុសគ្នានៃតំបន់ពេលវេលា ធ្វើឱ្យការទំនាក់ទំនងគ្នាកាន់តែពិបាក។ នៅពេលដែលកូនភ្ញាក់ពីគេង ឪពុកម្តាយអាចកំពុងគេង ឬកំពុងធ្វើការ ដែលធ្វើឲ្យពេលវេលានិយាយគ្នារវាងពួកគេត្រូវបានកាត់បន្ថយ។ ការខ្វះវត្តមានផ្ទាល់របស់ឪពុកម្ដាយ អាចជះឥទ្ធិពលអវិជ្ជមានយ៉ាងខ្លាំងដល់ផ្លូវចិត្តរបស់កុមារ។ កុមារមួយចំនួនអាចមានអារម្មណ៍ថាខ្លួនត្រូវបានឪពុកម្ដាយបោះបង់ចោល ឬមិនស្រឡាញ់។ អារម្មណ៍នេះអាចនាំឱ្យពួកគេមានការភ័យខ្លាច ការថប់បារម្ភ និងសោកសៅ។ ក្មេងខ្លះអាចបង្ហាញការតូចចិត្តតាមរយៈដូចជាការរឹងទទឹង ការឈ្លើយ ឬការបាត់បង់ចំណាប់អារម្មណ៍ក្នុងការរៀនសូត្រ។ ដើម្បីទាក់ទាញចំណាប់អារម្មណ៍ ឬជាការបង្ហាញពីការខ្វះការយកចិត្តទុកដាក់។ កុមារត្រូវការឪពុកម្ដាយជាអ្នកណែនាំ បង្ហាត់បង្រៀន និងផ្តល់ជាគំរូ។ នៅពេលឪពុកម្ដាយអត់នៅ កុមារអាចប្រឈមនឹងការខ្វះការណែនាំត្រឹមត្រូវក្នុងការរស់នៅ និងរៀនសូត្រ។ កុមារអាចមានភាពតានតឹង និងការបារម្ភអំពីសុវត្ថិភាពឪពុកម្ដាយ ស្ថានភាពការងាររបស់ពួកគេ។ បច្ចេកវិទ្យាបានជួយឱ្យឪពុកម្ដាយអាចទំនាក់ទំនងជាមួយកូនបាន ប៉ុន្តែវានៅតែមានដែនកំណត់។ ការហៅទូរស័ព្ទ ឬវីដេអូខល មិនអាចជំនួសការទំនាក់ទំនងផ្ទាល់បានទេ។ ការប្រាស្រ័យទាក់ទងតាមរយៈអេក្រង់មិនអនុញ្ញាតឱ្យមានការស្ទាបអង្អែល ការមើលទឹកមុខពេញលេញ ឬការអានភាសាកាយវិការបានល្អិតល្អន់នោះទេ។ ពេលខ្លះ បញ្ហាអ៊ីនធឺណេត ឧបករណ៍មិនគ្រប់គ្រាន់ ឬថ្លៃចំណាយខ្ពស់ អាចជាឧបសគ្គដល់ការទំនាក់ទំនងទៀងទាត់។ កុមារតូចៗគេមិនសូវបានផ្តោតអារម្មណ៍លើការនិយាយប៉ុន្មាននោះទេ ព្រោះពួកគេអាចនិងធុញថប់ ពេលខ្លះមិនអើពើជាមួយឪពុកម្តាយតែម្តង។ នេះធ្វើឱ្យឪពុកម្ដាយពិបាកយល់ពីអារម្មណ៍ពិតប្រាកដរបស់កូន។ ទោះបីជាគោលបំណងចម្បងនៃការធ្វើការឆ្ងាយ គឺដើម្បីដោះស្រាយបញ្ហាហិរញ្ញវត្ថុក៏ដោយ ក៏សម្ពាធនេះអាចជះឥទ្ធិពលដល់ទំនាក់ទំនងជាមួយកូន។ ឪពុកម្ដាយអាចមានសម្ពាធខ្លាំងក្នុងការរកប្រាក់ឱ្យបានច្រើន ដើម្បីបញ្ជូនទៅផ្ទះ។ នេះធ្វើឱ្យពួកគេត្រូវធ្វើការច្រើនម៉ោង ឬទទួលយកការងារលំបាកៗ ដែលអាចប៉ះពាល់ដល់សុខភាព និងពេលវេលាសម្រាប់ទាក់ទងជាមួយកូន។ កុមារខ្លះអាចមិនយល់ពីការលះបង់របស់ឪពុកម្ដាយ ហើយអាចគិតថាឪពុកម្ដាយមិនខ្វល់ពីពួកគេថែមទៀតផង។ នៅពេលឪពុកម្ដាយណាម្នាក់ ឬទាំងពីរនាក់ទៅធ្វើការឆ្ងាយ តួនាទី និងទំនួលខុសត្រូវក្នុងគ្រួសារត្រូវផ្លាស់ប្តូរ។ កុមារអាចត្រូវបានមើលថែដោយជីដូនជីតា បងប្អូន ឬសាច់ញាតិផ្សេងទៀត។ ទោះបីជាអ្នកមើលថែទាំងនេះល្អក៏ដោយ ក៏ពួកគេមិនអាចជំនួសតួនាទីឪពុកម្ដាយបានពេញលេញដែរ។ ភាពខុសគ្នានៃរបៀបអប់រំ ក៏អាចបង្កជាបញ្ហាដល់កុមារផងដែរ។ ដោយសារការនៅឆ្ងាយ ឪពុកម្ដាយអាចបាត់បង់អំណាចក្នុងការគ្រប់គ្រង និងអប់រំកូន។ ផលលំបាកទាំងនេះអាចជះឥទ្ធិពលដល់ទំនាក់ទំនងឪពុកម្ដាយ និងកូនក្នុងរយៈពេលវែង។ កូនអាចមានអារម្មណ៍ឯកោឬមិនសូវស្និទ្ធស្នាលជាមួយឪពុកម្ដាយនោះទេ។ កុមារខ្លះអាចពិបាកក្នុងការជឿទុកចិត្តឪពុកម្ដាយ ហើយស្ថានភាពនេះបណ្ដាលមកពីការឃ្លាតឆ្ងាយពីគ្នា ហើយកង្វះខាតទំនាក់ទំនងផ្ទាល់អាចធ្វើឲ្យចំណងគ្រួសារចុះខ្សោយ។ បទពិសោធន៍នៃការបែកគ្នានេះ អាចប៉ះពាល់ដល់របៀបដែលកូនបង្កើតទំនាក់ទំនងផ្ទាល់ខ្លួននាពេលអនាគតទៀតផង។